ការរៀនធ្វើម្ហូបជាមួយជីដូនជីតា ឬចុងភៅក្នុងសហគមន៍គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ ដែលមិនមែនគ្រាន់តែជាការរៀនធ្វើម្ហូបនោះទេ ប៉ុន្តែជាការធ្វើដំណើរដ៏មានតម្លៃទៅកាន់បេះដូងនៃវប្បធម៌ខ្មែរ។ វាជាឱកាសមួយដ៏កម្រដែលយើងអាចទំនាក់ទំនងជាមួយមនុស្សជំនាន់មុន និងបានរៀនពីរសជាតិដើមដែលបានបន្សល់ទុកពីដូនតា។ ថ្នាក់រៀនបែបនេះបានផ្តល់នូវបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាលដែលបានអនុញ្ញាតឱ្យយើងអាចយល់ដឹងពីចំណេះដឹងនិងរឿងរ៉ាវប្រវត្តិរបស់មុខម្ហូបនិមួយៗ។ ការរៀនធ្វើម្ហូបពីជីដូនជីតា ឬចុងភៅក្នុងសហគមន៍បានផ្តល់នូវបទពិសោធន៍ខុសប្លែកពីការរៀនក្នុងសាលាធ្វើម្ហូបធម្មតាៗ។ ទីមួយ ពួកគេគឺជា ប្រភពចំណេះដឹងពិតប្រាកដ ដែលបានចេះចាំពីរបៀបចម្អិនដោយផ្ទាល់មាត់និងការអនុវត្តន៍ជាក់ស្តែង។ ពួកគេបានរក្សាទុកនូវ រូបមន្តដើម ដែលមិនត្រូវបានកែច្នៃទៅតាមសម័យកាល ហើយវាជាមូលដ្ឋានគ្រឹះនៃមុខម្ហូបខ្មែរពិតប្រាកដ។ លើសពីនេះទៅទៀត ពួកគេក៏មាន គន្លឹះពិសេស ដែលត្រូវបានរកឃើញដោយការសាកល្បងអស់ជាច្រើនឆ្នាំ។ គន្លឹះពិសេសនេះបានធ្វើឱ្យមុខម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់និងមានលក្ខណៈប្លែកពីគេ។ រាល់មុខម្ហូបទាំងអស់សុទ្ធតែមាន រឿងរ៉ាវប្រវត្តិ ដែលបានជាប់ទាក់ទងនឹងគ្រួសារ ទីកន្លែង ឬប្រវត្តិសាស្ត្រ ដែលបានធ្វើឱ្យមុខម្ហូបនោះកាន់តែមានអត្ថន័យជ្រាលជ្រៅ។ ការរៀនធ្វើម្ហូបជាមួយពួកគេក៏ជាការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏មានតម្លៃរបស់យើងផងដែរ។ ថ្នាក់រៀនធ្វើម្ហូបបែបនេះតែងតែដំណើរការនៅក្នុងបរិយាកាសដែលពោរពេញទៅដោយក្តីស្រឡាញ់និងភាពស្និទ្ធស្នាល។ វាមិនមានភាពតានតឹងដូចនៅក្នុងថ្នាក់រៀនផ្លូវការនោះទេ។ បរិយាកាសស្និទ្ធស្នាល នេះបានធ្វើឱ្យអ្នកចូលរួមមានអារម្មណ៍រីករាយនិងងាយស្រួលក្នុងការសាកសួរ។ ការរៀនសូត្រគឺផ្តោតលើ ការអនុវត្តជាក់ស្តែង ដោយអ្នកចូលរួមទាំងអស់ត្រូវចូលរួមធ្វើដោយផ្ទាល់ដៃតាំងពីការរៀបចំគ្រឿងផ្សំ រហូតដល់ការចម្អិន។ នេះជាវិធីសាស្ត្ររៀនដែលមានប្រសិទ្ធភាពបំផុត។ ដំណើរការទាំងនេះក៏បានផ្តល់នូវឱកាសដ៏ល្អសម្រាប់ការ ចែករំលែកចំណេះដឹង ពីអ្នកជំនាញទៅកាន់អ្នកចូលរួម និងបានលើកទឹកចិត្តឱ្យមាន ការសន្ទនា និងអន្តរកម្ម គ្នាទៅវិញទៅមក ដែលបានធ្វើឱ្យថ្នាក់រៀនកាន់តែរស់រវើកនិងមានអត្ថន័យ។ នៅពេលដែលមុខម្ហូបត្រូវបានធ្វើរួចហើយ គ្រប់គ្នាអាច ភ្លក្សរសជាតិរួមគ្នា និងពិភាក្សាអំពីលទ្ធផល ដែលបានបង្កើតនូវចំណងមិត្តភាពដ៏រឹងមាំមួយ។ មានមុខម្ហូបខ្មែរជាច្រើនប្រភេទដែលស័ក្តិសមសម្រាប់ថ្នាក់រៀនបែបនេះដោយសារភាពងាយស្រួលនិងភាពពេញនិយមរបស់វា។ មុខម្ហូបដែលគេពេញនិយមរួមមាន អាម៉ុកត្រី ដែលជាម្ហូបប្រចាំជាតិមានលក្ខណៈងាយស្រួលធ្វើ។ មួយទៀតគឺ សម្លរកកូរ ដែលជាម្ហូបដែលបានប្រមូលផ្តុំទៅដោយបន្លែចម្រុះ ហើយវាបានតំណាងឱ្យរបៀបរស់នៅរបស់ប្រជាជនខ្មែរនៅតាមជនបទ។ រីឯមួយទៀតគឺ នំបញ្ចុកទឹកគ្រឿង ឬនំបញ្ចុកសម្លរខ្មែរ ដែលមានការរៀបចំដ៏សាំញ៉ាំបន្តិច ប៉ុន្តែមានរសជាតិឆ្ងាញ់និងពេញនិយមគ្រប់រដូវកាល។ មុខម្ហូបដែលធ្វើពីបន្លែនិងសាច់មានដូចជា ភ្លា ឬញាំ ដែលមានការបង្រៀនពីរបៀបច្របាច់គ្រឿងផ្សំឱ្យមានរសជាតិឆ្ងាញ់។ លើសពីនេះ ថ្នាក់រៀនក៏អាចបញ្ចូល បង្អែមខ្មែរប្រពៃណី ដូចជាបង្អែមត្រាវ បង្អែមលត និងនំអាកោផងដែរ។ នៅក្នុងតំបន់នីមួយៗក៏មានម្ហូបពិសេសៗដែរដូចជា ការធ្វើ ក្តាមឆាម្រេចកំពត នៅខេត្តកំពត ដែលអ្នកចម្អិនអាចរៀនពីរបៀបប្រើប្រាស់ម្រេចកំពតពិតប្រាកដ។ ថ្នាក់រៀនធ្វើម្ហូបនេះបានផ្តល់នូវ អត្ថប្រយោជន៍ ជាច្រើនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ សម្រាប់ សិស្ស ឬអ្នកចូលរួម ពួកគេបានទទួលចំណេះដឹងនិងជំនាញធ្វើម្ហូបដោយផ្ទាល់។ ពួកគេក៏បានយល់ច្បាស់ពីតម្លៃនៃវប្បធម៌ម្ហូបអាហារ និងបានកសាងទំនាក់ទំនងដ៏ល្អជាមួយអ្នកជំនាន់មុន។ សម្រាប់ ជីដូនជីតា ឬចុងភៅ ពួកគេមានអារម្មណ៍ថាចំណេះដឹងនិងបទពិសោធន៍របស់ពួកគេមានតម្លៃ ហើយមិនត្រូវបានបាត់បង់នោះទេ។ វាក៏បានផ្តល់ឱ្យពួកគេនូវឱកាសដើម្បីចែករំលែកនូវចំណេះដឹងរបស់ពួកគេផងដែរ។ សម្រាប់ សហគមន៍ ទាំងមូល ថ្នាក់រៀនបែបនេះបានជួយ ថែរក្សានូវអត្តសញ្ញាណវប្បធម៌ ដ៏រឹងមាំរបស់ជាតិ។ វាក៏បានលើកកម្ពស់ ទេសចរណ៍វប្បធម៌ ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនា និងបានជួយ ពង្រឹងចំណងមិត្តភាព នៅក្នុងសហគមន៍ផងដែរ។ សរុបមក ការរៀនធ្វើម្ហូបជាមួយមនុស្សជំនាន់មុនគឺជាបទពិសោធន៍ដ៏មានអត្ថន័យដែលបានផ្សារភ្ជាប់មនុស្សជំនាញ និងវប្បធម៌ឱ្យបាននៅជាមួយគ្នា។